នៅក្នុងបរិបទរស់នៅរបស់ប្រជាជនខ្មែរ ការដាក់ឈ្មោះឱ្យកូននៅសម័យទំនើបនេះ ត្រូវបានកាត់បន្ថយ និងជិតបាត់បង់ទៅបន្តិចម្ដងៗ ជាពិសេសនៅទីក្រុង។ ទីក្រុងជាកន្លែងមួយ ដែលទទួលបានឥទ្ធិពលយ៉ាងសម្បើមពីប្រព័ន្ធផ្សព្វផ្សាយ និង តារាល្បីៗទាំងក្នុងស្រុក និងជុំវិញពិភពលោក។ នេះជាហេតុផលមួយដែលចូលរួមចំណែក និងជះឥទ្ធិពលលើរបៀបដែលឪពុកម្ដាយសម័យថ្មីនេះដាក់ឈ្មោះឱ្យកូនៗរបស់ពួកគេ។ បើតាមទំនៀមទម្លាប់ប្រណៃណី ឈ្មោះខ្មែរឆ្លុះបញ្ចាំងពីគុណតម្លៃនៃព្រះពុទ្ធសាសនា ធម្មជាតិ គុណធម៌ និងភ័ព្វសំណាង ដែលត្រូវបានជ្រើសរើសដោយចាស់ទុំក្នុងគ្រួសារ ឬព្រះសង្ឃ។ ប៉ុន្តែ ក្រឡេកមកមើលសព្វថ្ងៃនេះវិញ ឥទ្ធិពលខាងក្រៅបានកំពុងជ្រៀតចូលក្នុងទម្លាប់ពីបុរាណនៃការដាក់ឈ្មោះ និងស្ទើរតែកាន់កាប់ទាំងស្រុង។ ឥទ្ធិពលធំទីមួយនោះគឺ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដូចជា ភាពយន្ត ឬ តន្រ្តីកូរ៉េជាដើម។ ឥទ្ធិពលនេះកំពុងមានសន្ទុះយ៉ាងខ្លាំងខ្លានៅក្នុងចំណោមប្រជាជនកម្ពុជា ជាពិសេសគឺយុវវ័យតែម្ដង។ បើយើងមើលពីឈ្មោះតារាសម្ដែង និងតារាចម្រៀងកូរ៉េ ដែលកំពុងមានឥទ្ធិពលលើការដាក់ឈ្មោះឱ្យកូនក្នុងប្រទេសកម្ពុជាយើងវិញ គឺមានដូចជាឈ្មោះ ជេននី ជីស៊ូ លីហ្សា ឬ ថេយាំង ជាដើម។ ឈ្មោះទាំងនេះអាចនឹងប្រើជាឈ្មោះហៅក្រៅ ប៉ុន្តែជួនកាលក៏អាចជាឈ្មោះក្នុងបញ្ជីជាតិផងដែរ។ មួយទៀតគឺឥទ្ធិពលពីតារាចម្រៀង សម្ដែង និងកីឡាករបាល់ទាត់របស់លោកខាងលិច។ ម្ដាយឪពុកសម័យទំនើបមួយចំនួនកោតសរសើរ និង ស្រឡាញ់តារាចម្រៀង តារាសម្ដែង ឬ កីឡាកររបស់លោកខាងលិច ដូចជា ចាស់ស្ទីន ថេលើ ម៊េសសុី ឬ រ៉ូណាល់ដូជាដើម។ ដោយឡែកសម្រាប់តារាក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយក៏បានដើរតួមួយចំណែកធំនៅក្នុងការដាក់ឈ្មោះផងដែរ។ ពេលខ្លះឪពុកម្ដាយដាក់ឈ្មោះឱ្យកូនៗពួកគេ តាមឈ្មោះតារាដែលពួកគេចូលចិត្ត ដូចជា វ៉ាន់ដា សុគន្ធកញ្ញា ព្រាប សុវត្ថិ មុន្នីនាថ មាលា ឬ ថេណាជាដើម។ ភាពល្បីល្បាញរបស់តារាសម្ដែង ឬ តារាចម្រៀងក៏អាចបង្កើននូវចំនួនមនុស្សដែលគេចង់់ដាក់ឈ្មោះតាមផងដែរ។ មួយទៀត គឺជាស្ទាយដាក់ឈ្មោះដែលលាយបញ្ចូលបែបខ្មែរ និង បរទេស។ ក្នុងនោះយើងឃើញថា គេអាចនឹងប្តូរពីឈ្មោះ សុភា ទៅជា សូហ្វៀរ រិទ្ធី ទៅជា រីកគី ជាដើម។ ពេលខ្លះ គេក៏ប្រើការប្រកបឈ្មោះតាមស្ទាយរ៉ូមុាំងនៅលើសំបុត្រកំណើត ប្រព័ន្ធផ្សព្វផ្សាយ ឬ លិខិតឆ្លងដែនផងដែរ គឺ ដើម្បីឱ្យមើលទៅមានភាពសុីវីល័យ។ បើយើងក្រឡេកមើលពីភាពផ្ទុយគ្នារវាងការដាក់ឈ្មោះឱ្យកូនរបស់ចាស់ៗជំនាន់ដើម និងសម័យឥឡូវវិញ គឺវាមានភាពខុសគ្នាគួរឱ្យកត់សម្គាល់។ ឪពុកម្ដាយសម័យឥឡូវនេះ បើកចិត្តច្រើនចំពោះឈ្មោះដែលគេបានឃើញ ឬ ឮនៅតាមប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែគេក៏នៅតែគិតពីឈ្មោះដែលមានអត្ថន័យល្អ និងវិជ្ជមានដែរ។ ដោយឡែក យុវជនសម័យទំនើបវិញ គេចូលចិត្តដាក់ឈ្មោះហៅក្រៅឱ្យខ្លួនឯងតាមតារាល្បីៗ ឬ អ្នកដែលគេចូលចិត្ត ដែលពេលខ្លះវាខុសគ្នាស្រឡះពីឈ្មោះពិតរបស់គេ។ ការដាក់ឈ្មោះឱ្យកូនក្នុងសង្គមខ្មែរសម័យបច្ចុបន្ននេះ ប្រៀបដូចជាការទាញខ្សែពួររវាង គុណតម្លៃខាងទំនៀមទម្លាប់ ដែលមានអត្ថន័យ និងសំណាង ឬ ទំនើប និងមានសកលភាព ដើម្បីបង្ហាញពីភាពឡូយឆាយ និងទាន់សម័យ។ បើប្រើចំណុចទាំងពីរនេះបញ្ចូលគ្នា អាចបង្កើតបាននូវឈ្មោះដែលពិសេស ដែលមានលក្ខណៈខ្មែរផង និង អន្តរជាតិផង។